ការផ្តល់ជំនួយ និងអំណោយដល់សហគមន៍ដែលរងគ្រោះដោយទឹកជំនន់ គឺជាកិច្ចការមនុស្សធម៌ដ៏សំខាន់ និងចាំបាច់បំផុត។ នៅក្នុងគ្រាអាសន្នបែបនេះ ការឆ្លើយតបយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព ជាមួយនឹងប្រភេទអំណោយដែលត្រឹមត្រូវ អាចជួយសង្គ្រោះជីវិត និងកាត់បន្ថយទុក្ខលំបាករបស់ប្រជាជនបានយ៉ាងច្រើន។ ការជ្រើសរើសប្រភេទអំណោយត្រូវផ្អែកលើតម្រូវការជាក់ស្តែងរបស់ជនរងគ្រោះ ដែលជាធម្មតាផ្តោតលើអាហារ ការប្រើប្រាស់ប្រចាំថ្ងៃ និងសុខភាព។ ដែលអង្ករ គឺជាអាហារចម្បង និងចាំបាច់បំផុតសម្រាប់ប្រជាជនខ្មែរ។ ម្យ៉ាងវិញទៀត យើងគួរផ្ដល់អង្ករណាដែលងាយស្រួលចម្អិន និងអាចរក្សាទុកបានយូរ។ ចំពោះមីកញ្ចប់ ងាយស្រួលចម្អិន និងមានជីវជាតិបន្តិចបន្តួចសម្រាប់បរិភោគបន្ទាន់។ យើងគួរជ្រើសរើសមីកញ្ចប់ដែលវេចខ្ចប់បានល្អ និងមិនងាយខូច។ ត្រីខកំប៉ុង ក៏ជាប្រភពប្រូតេអ៊ីនដ៏ល្អ និងងាយស្រួលបរិភោគដោយមិនបាច់ចម្អិនច្រើន។ ហើយត្រូវប្រាកដថាត្រីខមានសុពលភាពប្រើប្រាស់យូរ និងកំប៉ុងមិនមានពុកឬច្រេះ។ ចំណែកទឹកសុទ្ធ ជាតម្រូវការបន្ទាន់បំផុតសម្រាប់សុខភាព និងការរស់រានមានជីវិត ព្រោះទឹកជំនន់អាចបំពុលប្រភពទឹកស្អាត។ គួរផ្តល់ទឹកសុទ្ធដបធំ ឬជាដបតូចល្មមដែលងាយស្រួលក្នុងការចែកចាយ។ គ្រឿងកំប៉ុងផ្សេងៗ ដូចជា សាច់ជ្រូកកំប៉ុង បន្លែកំប៉ុង ដែលអាចបរិភោគបានភ្លាមៗ ឬងាយស្រួលកែច្នៃផងដែរ។ ក្នុងនោះក៏មានគ្រឿងផ្សំមូលដ្ឋាន ដូចជា អំបិល ស្ករ ទឹកត្រី ទឹកស៊ីអុីវ ប្រេងឆា សម្រាប់ឱ្យពួកគេអាចចម្អិនអាហារបានខ្លះៗ។ នំស្រួយ ឬនំធុង សម្រាប់ជាអាហារសម្រន់ផ្តល់កម្លាំង ជាពិសេសសម្រាប់កុមារ និងមនុស្សចាស់។ កាហ្វេ តែ ឬទឹកដោះគោឆៅ សម្រាប់ផ្តល់កម្លាំង និងកំដៅដល់រាងកាយ។ សម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃក៏មានប្រយោជន៍ខ្លាំងផងដែរ។ មានដូចជា សម្លៀកបំពាក់ អាវយឺត ខោជើងវែងឬខ្លី សម្រាប់បុរស នារី និងកុមារ និងមនុស្សចាស់ជាដើម។ យើងគួរផ្ដល់សម្លៀកបំពាក់ណាដែលស្ងួត និងស្អាតជានិច្ច ដើម្បីធានាបាននូវអនាម័យ សុខភាពល្អ និងផាសុកភាពសម្រាប់អ្នកទទួល។ ជៀសវាងសម្លៀកបំពាក់ក្រាស់ៗ ឬខោខៅប៊យដែលពិបាកស្ងួត។ មានជាភួយ មុង ឬកន្ទេល សម្រាប់ការពារពីសត្វល្អិត និងផ្តល់ភាពកក់ក្តៅពេលយប់ ព្រោះអាកាសធាតុអាចចុះត្រជាក់។ សាប៊ូដុំ ឬសាប៊ូទឹកសម្រាប់លាងដៃ និងងូតទឹក។ ច្រាសដុសធ្មេញ និងថ្នាំដុសធ្មេញ សម្រាប់រក្សាអនាម័យមាត់ធ្មេញ។ គួរផ្ដល់សម្ភារៈសម្រាប់រក្សាអនាម័យផ្ទាល់ខ្លួនរបស់ស្ត្រី ដែលចាំបាច់សម្រាប់សុខភាព និងផាសុកភាពរបស់ពួកគាត់។ អាល់កុល ឬជែលលាងដៃ សម្រាប់លាងសម្អាតដៃ ដើម្បីបង្ការជំងឺផ្សេងៗ។ មានជាចាន ស្លាបព្រា ពែង ប្រដាប់ប្រដាប្រើប្រាស់សម្រាប់បរិភោគអាហារ ព្រោះរបស់របរក្នុងផ្ទះអាចត្រូវលិចទឹក ឬបាត់បង់។ ពិល និងថ្មពិល សម្រាប់ប្រើប្រាស់ពេលយប់ ឬពេលដាច់ចរន្តអគ្គិសនី។ ថ្នាំពេទ្យ និងសម្ភារៈសង្គ្រោះបឋម ក៏ជារបស់ដែលសំខាន់ផងដែរ។ មានប្រេងខ្យល់ ប្រេងរឹត សម្រាប់រឹតក្បាលពោះ ដៃជើង ឬបំបាត់ការឈឺចាប់សាច់ដុំ ដែលបណ្តាលមកពីការត្រាំទឹកយូរ ឬការធ្វើដំណើរ។ ថ្នាំបំបាត់ឈឺចាប់ ដូចជា ប៉ារ៉ាសេតាមុល សម្រាប់បំបាត់ការឈឺក្បាល ឈឺសាច់ដុំ ឬក្តៅខ្លួន។ ថ្នាំផ្តាសាយ ក្អក សម្រាប់ព្យាបាលអាការៈផ្តាសាយ ឬក្អកដែលងាយកើតមានពេលត្រាំទឹក។ ថ្នាំរាគឬទល់លាមក សម្រាប់ដោះស្រាយបញ្ហាពោះវៀនដែលងាយកើតឡើងដោយសារទឹកជំនន់ និងអនាម័យមិនល្អ។ បង់បិទរបួស សំឡី បេតាឌីន សម្រាប់លាងសម្អាត និងបិទរបួសតូចៗ ដើម្បីការពារការឆ្លងមេរោគ។ ថ្នាំបំបាត់រមាស់ អាលែកហ្ស៊ី សម្រាប់បំបាត់អាការៈរមាស់ ឬប្រតិកម្មស្បែកដែលបណ្តាលមកពីទឹកកខ្វក់ ឬសត្វល្អិតទិច។ ថ្នាំបាញ់មូស ឬមុងជ្រលក់ថ្នាំ ដើម្បីការពារពីជំងឺគ្រុនឈាម គ្រុនចាញ់ ឬជំងឺផ្សេងៗដែលចម្លងដោយមូស។ ក្រៅពីនេះ ក៏មានចំណុចសំខាន់ៗមួយចំនួនទៀត ដែលយើងចាំបាច់ត្រូវពិចារណាបន្ថែមផងដែរ។ ដោយការវេចខ្ចប់អំណោយទាំងអស់គួរតែត្រូវបានវេចខ្ចប់ក្នុងថង់ ឬប្រអប់ដែលមិនជ្រាបទឹក ដើម្បីការពារកុំឱ្យខូចខាតពេលដឹកជញ្ជូន ឬពេលលិចទឹក។ ភ្ជាប់ស្លាកសញ្ញាច្បាស់លាស់លើកញ្ចប់នីមួយៗ ដើម្បីងាយស្រួលក្នុងការចែកចាយ។ ធ្វើការសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន ឬអង្គការមនុស្សធម៌ ដើម្បីធានាថាអំណោយទៅដល់ជនរងគ្រោះបានត្រឹមត្រូវ និងទាន់ពេលវេលា។ អ្នកផ្តល់ជំនួយត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍សុវត្ថិភាពខ្ពស់បំផុត ពេលចូលទៅកាន់តំបន់រងគ្រោះ។ ការផ្តល់ជំនួយ និងអំណោយគឺជាការបង្ហាញពីក្តីស្រលាញ់ សាមគ្គីភាព និងទឹកចិត្តអាណិតអាសូរដ៏ថ្លៃថ្លារបស់យើងចំពោះបងប្អូនជនរួមជាតិដែលកំពុងជួបទុក្ខលំបាក។